ការសួរសុខទុក្ខគ្នាទៅវិញទៅមករវាងសមាជិកគ្រួសារ ជាពិសេសនៅពេលព្រឹក និងពេលល្ងាច គឺជាទម្លាប់ដ៏មានតម្លៃមួយដែលបានក្លាយជាផ្នែកសំខាន់នៃវប្បធម៌ និងប្រពៃណីខ្មែរ។ ទង្វើដ៏សាមញ្ញនេះមិនត្រឹមតែជាការបង្ហាញការគោរពប៉ុណ្ណោះទេ តែវាក៏ជាកាយវិការដែលជួយពង្រឹងចំណងមិត្តភាព សេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅនៅក្នុងគ្រួសារផងដែរ។ ទង្វើនេះឆ្លុះបញ្ចាំងពីតម្លៃស្នូលនៃសង្គមខ្មែរ ដែលផ្ដោតលើការយកចិត្តទុកដាក់ ភាពចុះសម្រុង និងការជួយគាំទ្រគ្នាទៅវិញទៅមក។ ការសួរសុខទុក្ខពេលព្រឹក និងពេលល្ងាចរវាងសមាជិកគ្រួសារមានអត្ថន័យជ្រាលជ្រៅ និងសារៈសំខាន់ជាច្រើន។ ចំពោះកូនចៅ ការសួរសុខទុក្ខឪពុកម្តាយ ជីដូនជីតា ឬអ្នកដែលមានវ័យចំណាស់ជាង គឺជាការបង្ហាញនូវការគោរព ការដឹងគុណ និងការចេះរាប់អានចំពោះអ្នកមានគុណ។ ទង្វើនេះបង្ហាញថាពួកគេនៅតែចងចាំ និងឲ្យតម្លៃចំពោះវត្តមានរបស់ចាស់ទុំក្នុងជីវិតរបស់ពួកគេ។ ឧទាហរណ៍ កូនចៅសំពះសួរឪពុកម្តាយនៅពេលព្រឹក គឺបង្ហាញពីការដឹងគុណចំពោះពួកគាត់ដែលបានចិញ្ចឹមបីបាច់ថែរក្សា។ ចំណែកឪពុកម្តាយ ឬចាស់ទុំវិញ ការសួរសុខទុក្ខកូនចៅក៏ជាការបង្ហាញក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការផ្តល់ពរជ័យឲ្យកូនចៅមានសុខភាពល្អ និងជោគជ័យផងដែរ។ ហេតុនេះហើយ កាយវិការទាំងអស់នេះក៏ជួយបង្កើតបរិយាកាសកក់ក្ដៅ និងភាពស្និទ្ធស្នាលក្នុងគ្រួសារដែរ។ នៅពេលដែលសមាជិកគ្រប់រូបបង្ហាញការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់គ្នាទៅវិញទៅមក វានឹងជួយឲ្យពួកគេមានអារម្មណ៍ថាត្រូវបានគេស្រឡាញ់ ត្រូវបានគេឲ្យតម្លៃ និងជាផ្នែកមួយដ៏សំខាន់នៃគ្រួសារ។ ការសួរសុខទុក្ខមិនមែនត្រឹមតែពាក្យសម្ដីនោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់សមាជិកគ្រួសារដើម្បីសួរនាំអំពីអារម្មណ៍ សុខភាព និងបញ្ហាដែលពួកគេកំពុងជួបផងដែរ។ ចំណែកនៅពេលល្ងាចវិញ ការសួរសុខទុក្ខគឺជាការបង្ហាញការយកចិត្តទុកដាក់ បន្ទាប់ពីម្នាក់ៗបានបំពេញការងារ ឬសិក្សាពេញមួយថ្ងៃ។ ម្យ៉ាងទៀត ជាឱកាសសម្រាប់ចែករំលែករឿងរ៉ាវប្រចាំថ្ងៃ ស្តាប់បញ្ហា និងផ្តល់យោបល់ឲ្យគ្នាទៅវិញទៅមក ដែលអាចជួយរំសាយភាពតានតឹង និងពង្រឹងការយល់ចិត្តគ្នា។ ចំពោះកុមារ ការអនុវត្តទម្លាប់នេះជួយបណ្ដុះបណ្ដាលពួកគេឲ្យចេះគោរពចាស់ទុំ ចេះទទួលខុសត្រូវចំពោះសមាជិកគ្រួសារ និងចេះបង្ហាញក្ដីស្រឡាញ់។ ទង្វើនេះក៏បានក្លាយជាផ្នែកមួយនៃការអប់រំសីលធម៌ដ៏សំខាន់នៅក្នុងគ្រួសារផងដែរ។ ពីព្រោះ កុមារបានរៀនពីសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងការបង្ហាញទឹកចិត្តតាមរយៈការប្រាស្រ័យទាក់ទងដោយផ្ទាល់។ រីឯ របៀបនៃការសួរសុខទុក្ខអាចប្រែប្រួលបន្តិចបន្តួចទៅតាមកម្រិតនៃភាពស្និទ្ធស្នាល និងតាមវ័យរបស់សមាជិកគ្រួសារ ប៉ុន្តែគោលការណ៍រួម គឺដូចគ្នា។ នៅពេលព្រឹក កូនចៅតែងប្រើពាក្យសមរម្យដូចជា ជម្រាបសួរលោកប៉ាអ្នកម៉ាក់ ជំរាបសួរលោកតាលោកយាយ ឬ អរុណសួស្តី។ ឧទាហរណ៍ ជម្រាបសួរលោកប៉ា ម៉ាក់! យប់មិញគេងលក់ស្រួលទេ? ឬ ជម្រាបសួរលោកយាយលោកតា! ពេលព្រឹកនេះលោកយាយលោកតាមានសុខភាពល្អទេ?។ ពាក្យទាំងនេះបានបង្ហាញពីភាពទន់ភ្លន់ និងការយកចិត្តទុកដាក់ចំពោះពួកគាត់។ ឯ នៅពេលល្ងាច គួរប្រើពាក្យដូចជា ជម្រាបលាលោកប៉ាអ្នកម៉ាក់ ជំរាបលាលោកតាលោកយាយ រាត្រីសួស្តី ឬ សូមអោយគេងលក់ស្រួល។ ឧទាហរណ៍ ជម្រាបលាលោកយាយលោកតា! គេងលក់ស្រួលណា៎! ឬ រាត្រីសួស្តីលោកប៉ាអ្នកម៉ាក់! ថ្ងៃនេះហត់នឿយច្រើនទេ?។ ការសួរសុខទុក្ខពេលល្ងាច ក៏ជាការជូនពរឲ្យគេងលក់ស្កប់ស្កល់ និងត្រៀមខ្លួនសម្រាប់ថ្ងៃថ្មីផងដែរ។ ក្រៅពីពាក្យសម្ដី គឺកាយវិការ ក៏សំខាន់ដែរ ហើយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងវប្បធម៌ខ្មែរ។ កូនចៅតែងតែធ្វើការសំពះ ទៅកាន់ឪពុកម្តាយ ឬជីដូនជីតា ជាពិសេសនៅពេលជួបគ្នាដំបូងនៅពេលព្រឹក ឬមុនពេលចូលគេងនៅពេលល្ងាច។ ការសំពះបែបនេះបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ ការដឹងគុណ និងភាពរាបសារបស់កូនចៅ។ កម្រិតនៃការសំពះ អាចប្រែប្រួលទៅតាមកម្រិតនៃវ័យ និងឋានៈរបស់អ្នកដែលត្រូវបានសំពះ។ ក្នុងករណីខ្លះ ជាពិសេសជាមួយកូន ឬសមាជិកគ្រួសារដែលស្និទ្ធស្នាលខ្លាំង ក៏អាចមានការឱប ឬការចាប់ដៃដោយក្ដីស្រឡាញ់ផងដែរ។ ការធ្វើសកម្មភាពទាំងអស់នេះ គឺដើម្បីបង្ហាញពីភាពស្និទ្ធស្នាល និងក្ដីស្រឡាញ់ក្រៅពីការសំពះ។ បន្ទាប់ពីសួរសុខទុក្ខគ្នាហើយ សមាជិកគ្រួសារអាចបន្តនិយាយគ្នាអំពីផែនការប្រចាំថ្ងៃ ឬរឿងរ៉ាវដែលបានជួបប្រទះពេញមួយថ្ងៃ។ នេះក៏ជាឱកាសសម្រាប់ចែករំលែកអារម្មណ៍ បញ្ហា ឬដំណឹងល្អ ដែលបានកើតឡើងផងដែរ។ ការសន្ទនាបែបនេះ ជួយឲ្យសមាជិកគ្រួសារយល់ពីគ្នាទៅវិញទៅមកកាន់តែច្បាស់ និងបានផ្តល់យោបល់គាំទ្រគ្នាទៅវិញទៅមក។ ចំណែកឯ ការសួរសុខទុក្ខក្នុងសម័យបច្ចុប្បន្ន ក៏មានការផ្លាស់ប្ដូរតាមការរីកចម្រើននៃសង្គម និងបច្ចេកវិទ្យាផងដែរ។ នៅក្នុងទីក្រុងធំៗ សមាជិកគ្រួសារជាច្រើនមានការមមាញឹកជាមួយនឹងការងារ និងការសិក្សា ដែលអាចធ្វើឲ្យពេលវេលាសម្រាប់ការជួបជុំគ្នាមានតិចតួច។ ជួនកាល កូនៗចេញទៅធ្វើការតាំងពីព្រឹកព្រលឹម ហើយត្រឡប់មកវិញនៅពេលយប់ជ្រៅ ដែលធ្វើឲ្យឱកាសជួបជុំគ្នាផ្ទាល់មានតិចតួចបំផុត។ ហើយបញ្ហានេះបានធ្វើឲ្យពេលវេលាសម្រាប់សួរសុខទុក្ខគ្នាផ្ទាល់មុខមានការថយចុះ។ ទោះបីជារវល់យ៉ាងណាក៏ដោយ បច្ចេកវិទ្យាបានដើរតួនាទីជំនួសក្នុងការរក្សាទំនាក់ទំនងនេះ។ សមាជិកគ្រួសារអាចសួរសុខទុក្ខគ្នាទៅវិញទៅមកតាមរយៈសារអេឡិចត្រូនិចដូចជា តេឡេក្រាម, ហ្វេសប៊ុក ឬ ម៉េសសេនជឺ និងការហៅទូរស័ព្ទ ឬវីដេអូខលប្រសិនបើពួកគេមិនអាចជួបផ្ទាល់បាន។ ទោះបីជាមិនបានជួបគ្នាផ្ទាល់ក៏ដោយ ការប្រើប្រាស់បច្ចេកវិទ្យាក៏អាចជួយរក្សាចំណងទំនាក់ទំនង និងបង្ហាញពីការយកចិត្តទុកដាក់បានផងដែរ។ ចំពោះគ្រួសារសម័យថ្មីមួយចំនួន ជាពិសេសយុវជនដែលរស់នៅក្នុងបរិយាកាសទីក្រុង ឬត្រូវបានប៉ះពាល់ដោយវប្បធម៌បរទេស ការសំពះប្រហែលជាមិនត្រូវបានអនុវត្តញឹកញាប់ដូចជំនាន់មុនៗនោះទេ។ ពួកគេអាចប្រើប្រាស់ពាក្យសម្ដី ឬកាយវិការផ្សេងទៀតដែលបង្ហាញពីភាពស្និទ្ធស្នាល ដូចជាការឱប ការគោះស្មា ឬការនិយាយពាក្យស្លូតបូតជំនួសវិញ។ ទោះជាយ៉ាងណាក៏ដោយ គោលគំនិតនៃការគោរព និងការយកចិត្តទុកដាក់នៅតែមាន នៅក្នុងវប្បធម៌ខ្មែររបស់យើង។ ទទ្ទឹមនឹងនេះ ប្រសិនបើគ្មានការបណ្ដុះបណ្ដាល និងការលើកទឹកចិត្តឲ្យបានត្រឹមត្រូវទេនោះ ទម្លាប់ដ៏ល្អនេះអាចនឹងបាត់បង់សារៈសំខាន់បន្តិចម្ដងៗផងដែរ។ ជាពិសេស ចំពោះក្មេងជំនាន់ក្រោយដែលរស់នៅក្នុងបរិយាកាសទីក្រុង និងទទួលឥទ្ធិពលពីវប្បធម៌បរទេស។ ការធ្វេសប្រហែសក្នុងការអនុវត្តទម្លាប់នេះ ក៏អាចនាំឲ្យមានគម្លាតរវាងសមាជិកគ្រួសារ និងកាត់បន្ថយភាពកក់ក្ដៅនៅក្នុងផ្ទះទៀតផង។ យ៉ាងណាមិញ ទោះបីជាមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ការសួរសុខទុក្ខពេលព្រឹក និងពេលល្ងាចនៅតែមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារខ្មែរ។ ការសួរសុខទុក្ខទាំងអស់នេះ ជួយបង្កើតទម្លាប់ល្អក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ចំណងគ្រួសារ។ ការចាប់ផ្ដើមថ្ងៃថ្មីដោយការសួរសុខទុក្ខគ្នា នឹងបង្កើតអារម្មណ៍វិជ្ជមាន និងជួយរៀបចំខ្លួនសម្រាប់កិច្ចការថ្មីៗ។ ការបញ្ចប់ថ្ងៃដោយការសួរសុខទុក្ខ ក៏ជួយឲ្យគ្រប់គ្នាមានអារម្មណ៍ធូរស្រាល និងកក់ក្ដៅផងដែរ។ ម្យ៉ាងទៀត ការសួរសុខទុក្ខប្រចាំថ្ងៃអាចជួយឲ្យសមាជិកគ្រួសាររក្សាទំនាក់ទំនងល្អជាមួយគ្នា ទោះបីជាពួកគេមមាញឹកយ៉ាងណាក៏ដោយ។ ទង្វើនេះបានរំឭកថាពួកគេនៅតែជាផ្នែកមួយនៃជីវិតរបស់គ្នាទៅវិញទៅមក ហើយនៅតែយកចិត្តទុកដាក់ចំពោះគ្នាជានិច្ច។ គ្រួសារដែលបង្ហាញការយកចិត្តទុកដាក់ និងការស្រឡាញ់គ្នាទៅវិញទៅមកតាមរយៈកាយវិការសួរសុខទុក្ខ តែងតែមានភាពកក់ក្ដៅ សុភមង្គល និងចុះសម្រុងល្អ។ ដូច្នេះ បរិយាកាសគ្រួសារដែលពោរពេញទៅដោយការគោរព និងការយោគយល់ គឺជាកត្តាសំខាន់សម្រាប់សុខភាពផ្លូវចិត្តរបស់សមាជិកគ្រប់រូប។ ម្យ៉ាងទៀត ឪពុកម្ដាយ ឬចាស់ទុំដែលធ្វើទម្លាប់នេះ ក៏ជាគំរូដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ដោយសារពួកគាត់បានបង្ហាញថាការគោរព និងការយកចិត្តទុកដាក់ គឺជាតម្លៃដ៏សំខាន់ដែលកូនចៅត្រូវតែថែរក្សា និងបន្តវេន។ នៅពេលកុមារបានឃើញឪពុកម្ដាយ ឬជីដូនជីតាសួរសុខទុក្ខគ្នាទៅវិញទៅមក ពួកគេនឹងរៀនធ្វើតាម ហើយបន្តទម្លាប់ល្អនេះដល់កូនចៅជំនាន់ក្រោយទៀត។ ទម្លាប់ទាំងនេះ ក៏បានជួយរក្សានូវអត្តសញ្ញាណវប្បធម៌ និងសីលធម៌ដ៏ល្អរបស់ខ្មែរផងដែរ។ សរុបមក ការសួរសុខទុក្ខពេលព្រឹក និងពេលល្ងាចរវាងសមាជិកគ្រួសារ គឺជាទង្វើដ៏សាមញ្ញតែមានអត្ថន័យជ្រាលជ្រៅ។ វាក៏ជាកត្តាមួយដ៏សំខាន់ដែលជួយរក្សាចំណងគ្រួសារខ្មែរឲ្យនៅតែរឹងមាំ និងមានភាពកក់ក្តៅ ទោះបីជាសង្គមមានការរីកចម្រើនយ៉ាងណាក៏ដោយ។ ការបន្តរក្សា និងលើកកម្ពស់ទម្លាប់ល្អទាំងអស់នេះ គឺជារឿងសំខាន់សម្រាប់សុខុមាលភាពគ្រួសារ និងសង្គមទាំងមូល។